ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនៅកម្ពុជា ហើយមានឥស្សរជនជាច្រើនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សា ផ្សព្វផ្សាយ និងអនុវត្តព្រះធម៌។ បុគ្គលទាំងនោះមានតួនាទី និងភារកិច្ចខុសៗគ្នាដូចដែលបានរៀបរាប់ខាងក្រោម។ ព្រះសម្មាសម្ពុទ្ធ គឺជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ព្រោះទ្រង់ជា ព្រះសង្ថាបនិក ដែលបានបង្កើត និងនាំមកនូវទស្សនវិជ្ជានេះ។ ព្រះអង្គមិនមែនជាព្រះអាទិទេពដែលបង្កើតលោកនោះទេ តែជាមនុស្សធម្មតាម្នាក់ដែលមាននាមដើមថា ព្រះសិទ្ធត្ថ គោតម។ ព្រះអង្គបានចាប់កំណើតជាព្រះរាជបុត្រក្នុងត្រកូលស្ដេចមួយនៅប្រទេសឥណ្ឌាកាលពីជាង ២៥០០ ឆ្នាំមុន។ ក្រោយពីបានឃើញនូវភាពចាស់ ឈឺ ស្លាប់ និងទុក្ខវេទនានានាក្នុងជីវិត ព្រះអង្គក៏បានលះបង់នូវរាជសម្បត្តិ និងជីវិតជាស្តេច ដើម្បីស្វែងរកផ្លូវរំដោះទុក្ខ។ បន្ទាប់ពីការតស៊ូព្យាយាមស្វែងរកអស់ជាច្រើនឆ្នាំ ព្រះអង្គបានត្រាស់ដឹងនូវ សច្ចធម៌ ដ៏ឧត្ដុង្គឧត្ដម ដែលត្រូវបានគេស្គាល់ថាជា អរិយសច្ច ៤គឺ ទុក្ខសច្ច ដែលជា សេចក្ដីពិតនៃទុក្ខ សមុទយសច្ច គឺជាសេចក្ដីពិតនៃហេតុបណ្ដាលឱ្យកើតទុក្ខ និរោធសច្ចដែលជាសេចក្ដីពិតនៃការរលត់ទុក្ខ និងមគ្គសច្ច ដែលជាសេចក្ដីពិតនៃផ្លូវប្រតិបត្តិដើម្បីរលត់ទុក្ខ។ ការត្រាស់ដឹងនេះបានធ្វើឱ្យព្រះអង្គក្លាយជា ព្រះពុទ្ធ ដែលមានន័យថា "អ្នកត្រាស់ដឹង" ឬ "អ្នកភ្ញាក់រលឹក"។ ព្រះអង្គបានបង្រៀននូវ ផ្លូវឆ្ពោះទៅកាន់ការរំដោះទុក្ខ ឬនិព្វាន ដែលជាការរំលត់នូវតណ្ហា ការជាប់ជំពាក់ និងការកើតចាស់ឈឺស្លាប់តទៅទៀត។ ព្រះអង្គបានសម្ដែងធម៌អស់រយៈពេល ៤៥ ព្រះវស្សា ដោយបានផ្ដល់នូវ ព្រះធម៌វិន័យ ដែលជាគោលការណ៍ណែនាំសម្រាប់ជីវិតប្រកបដោយសីលធម៌ សមាធិ និងបញ្ញា។ ការគោរពប្រតិបត្តិរបស់ពុទ្ធសាសនិកជនទូទាំងពិភពលោក គឺផ្អែកយ៉ាងមុតមាំលើព្រះធម៌វិន័យដែលព្រះអង្គបានត្រាស់សម្ដែងទុកនេះឯង។ ព្រះពុទ្ធមិនតម្រូវឱ្យមនុស្សជឿដោយងងឹតងងល់នោះទេ តែបានលើកទឹកចិត្តឱ្យមនុស្សប្រតិបត្តិ និងពិសោធន៍ដោយខ្លួនឯង ដើម្បីបានយល់នូវសច្ចធម៌ពិត។ ព្រះសង្ឃ គឺជាបុគ្គលភេទប្រុសដែលបានបួសក្នុងព្រះពុទ្ធសាសនា។ ពួកគេបានលះបង់ជីវិតផ្លូវលោក សុខចិត្តរស់នៅដោយបរិសុទ្ធតាមព្រះធម៌វិន័យ ដើម្បីឧទ្ទិសខ្លួនចំពោះការសិក្សា ការប្រតិបត្តិ និងការផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។ តួនាទីរបស់ព្រះសង្ឃគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសង្គមពុទ្ធសាសនា ហើយក៏ជាបុគ្គលដែលត្រូវបានគេគោរពផងដែរនៅក្នុងសាសនាព្រះពុទ្ធ។ ព្រះសង្ឃត្រូវតែ អនុវត្តសីលធម៌ យ៉ាងខ្ជាប់ខ្ជួនតាម ព្រះវិន័យរបស់ព្រះពុទ្ធ ដែលមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដក។ ព្រះវិន័យទាំងនេះមានច្រើនជាង ២០០ មាត្រាសម្រាប់ភិក្ខុ ឬព្រះសង្ឃ ដែលជួយគ្រប់គ្រងឥរិយាបថ រក្សាភាពបរិសុទ្ធ និងសេចក្ដីថ្លៃថ្នូររបស់ព្រះសង្ឃ។ ការរក្សាសីលនេះមិនត្រឹមតែជាការបដិបត្តិសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែជា គំរូដ៏ល្អ សម្រាប់ពុទ្ធបរិស័ទ និងសង្គមជាតិទាំងមូល។ ព្រះសង្ឃមានភារកិច្ចដ៏សំខាន់ក្នុងការ បង្រៀន និងផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ។ ពួកគេតែងតែ សម្ដែងធម៌ទេសនា ផ្ដល់ឱវាទអប់រំ តាមរយៈការបកស្រាយគម្ពីរធម៌ ការឆ្លើយសំណួរអំពីជីវិត និងការណែនាំផ្លូវឆ្ពោះទៅកាន់សេចក្ដីសុខ។ ព្រះអង្គជួយឱ្យមនុស្សយល់ដឹងពីសច្ចធម៌ ផ្លូវនៃការរំលត់ទុក្ខ និងរបៀបរស់នៅប្រកបដោយសេចក្តីសុខក្នុងបច្ចុប្បន្ន និងអនាគត។ ដោយសារការអនុវត្តព្រះធម៌វិន័យយ៉ាងខ្ជាប់ខ្ជួន និងការផ្សព្វផ្សាយព្រះធម៌ ព្រះសង្ឃត្រូវបានចាត់ទុកជា បង្គោលនៃសាសនា។ ព្រះអង្គជាអ្នកថែរក្សា បន្ត និងពង្រីកពូជពុទ្ធសាសនាឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់សត្វលោក បើគ្មានព្រះសង្ឃទេ ព្រះពុទ្ធសាសនាក៏មិនអាចស្ថិតស្ថេរបានដែរ។ ព្រះសង្ឃក៏ជា ទីពឹងផ្លូវចិត្តសម្រាប់ប្រជាជនផងដែរ ពីព្រោះព្រះសង្ឃជាបុគ្គលដែលជ្រះថ្លានិងបង្ហាញផ្លូវទៅដល់សត្វលោកអោយដើរតាមមាគាល្អ។ ពុទ្ធបរិស័ទតែងតែទៅកាន់វត្តអារាមដើម្បីជួបព្រះសង្ឃ សុំសីល ស្ដាប់ធម៌ ធ្វើបុណ្យទាន និងស្វែងរកសេចក្តីស្ងប់ក្នុងចិត្តនៅពេលជួបទុក្ខលំបាក។ វត្តអារាមដែលជាទីគង់នៅរបស់ព្រះសង្ឃ ក្លាយជាមជ្ឈមណ្ឌលសង្គម វប្បធម៌ និងខាងវិញ្ញាណសម្រាប់សហគមន៍។ សរុបមក ព្រះសង្ឃដើរតួនាទីជាអ្នកបន្តមរតកព្រះធម៌ពីព្រះសម្មាសម្ពុទ្ធ ជាអ្នកណែនាំផ្លូវល្អសម្រាប់ជីវិត និងជាបង្គោលដ៏សំខាន់បំផុតដែលជួយឱ្យព្រះពុទ្ធសាសនានៅតែរស់រវើក និងមានឥទ្ធិពលក្នុងសង្គម។ ចំណែកឯដូនជី គឺជា នារីដែលបានបួស ក្នុងព្រះពុទ្ធសាសនា ហើយបានលះបង់ជីវិតផ្លូវលោកដើម្បីឧទ្ទិសខ្លួនចំពោះការសិក្សា ការប្រតិបត្តិ និងការផ្សព្វផ្សាយព្រះធម៌។ ទោះបីជាឋានៈរបស់ដូនជីខុសពីព្រះសង្ឃក៏ដោយ ពួកគាត់នៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍ពុទ្ធសាសនា។ ដូនជីបានសម្រេចចិត្តបោះបង់ចោលនូវភាពជាប់ជំពាក់ទាំងឡាយក្នុងជីវិតផ្លូវលោក រួមមានទ្រព្យសម្បត្តិ កាមតណ្ហា និងគ្រួសារ ដើម្បីស្វែងរកសេចក្តីសុខពិតប្រាកដតាមផ្លូវធម៌។ ការ ស្លៀកពាក់ស ជានិមិត្តរូបនៃភាពបរិសុទ្ធ និងការ កោរសក់ បង្ហាញពីការលះបង់គ្រឿងសម្អាង និងរូបកាយដែលជាទីប្រភពនៃតណ្ហា។ ពួកគាត់ខិតខំ អនុវត្តធម៌ យ៉ាងខ្ជាប់ខ្ជួន រួមមានការរក្សាសីល សមាធិ និងការចម្រើនបញ្ញា។ ដូនជីចំណាយពេលភាគច្រើនដើម្បីសូត្រធម៌ ធ្វើសមាធិ និងរៀនសូត្រព្រះធម៌ពីព្រះសង្ឃ ឬគ្រូអាចារ្យ។ ដូនជីភាគច្រើនរស់នៅក្នុងវត្តអារាម ឬកុដិដូនជីដាច់ដោយឡែកពីព្រះសង្ឃ។ ពួកគាត់បំពេញកិច្ចការងារប្រចាំថ្ងៃក្នុងវត្ត ដូចជាការសម្អាតវត្ត ការរៀបចំគ្រឿងឆាន់ ការជួយរៀបចំពិធីបុណ្យផ្សេងៗ និងការមើលថែរក្សាចាស់ជរា ឬកុមារកំព្រា។ ដូចព្រះសង្ឃដែរ ដូនជីក៏មានតួនាទីជួយ ផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ ជាពិសេសចំពោះស្ត្រី និងក្មេងស្រី។ ពួកគាត់អាចសម្ដែងធម៌សង្ខេប ផ្ដល់ឱវាទ និងណែនាំពីរបៀបអនុវត្តធម៌ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដូនជីជាគំរូដ៏ល្អមួយសម្រាប់ពុទ្ធបរិស័ទ ជាពិសេសស្ត្រី ដែលចង់ស្វែងរកសេចក្តីសុខផ្លូវចិត្ត និងឆ្ពោះទៅរកការបដិបត្តិធម៌។ ភាពស្ងប់ស្ងាត់ សីលធម៌ និងការលះបង់របស់ពួកគាត់ តែងតែផ្ដល់នូវកម្លាំងចិត្ត និងជំនឿដល់អ្នកដទៃ ព្រមទាំងជាគំរូដ៏ល្អផងដែរ។ ដូនជីដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការងារវត្តអារាម ដែលជួយសម្រួលដល់កិច្ចការរបស់ព្រះសង្ឃ និងជាអ្នកថែរក្សាទីវត្តអារាមអោយដំណើរការបានល្អ។ សរុបមក ដូនជីគឺជាឥស្សរជនសាសនាមួយរូបដែលបានលះបង់ និងឧទ្ទិសខ្លួនដើម្បីព្រះពុទ្ធសាសនា ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងផ្សព្វផ្សាយព្រះធម៌ ព្រមទាំងជាគំរូដ៏ល្អសម្រាប់ពុទ្ធបរិស័ទគ្រប់រូប។ ព្រះគ្រូសង្ឃរាជ ឬ សង្ឃាធិការ គឺជាឥស្សរជនសាសនាដែលមានតួនាទីខ្ពស់បំផុតក្នុងការ ដឹកនាំសកម្មភាពសាសនា ក្នុងព្រះពុទ្ធសាសនានៅកម្ពុជា។ ព្រះអង្គមានឋានៈជា ប្រមុខដឹកនាំគណៈសង្ឃ និងជាអ្នកសម្របសម្រួលកិច្ចការសាសនាដ៏សំខាន់ នៅថ្នាក់ខេត្ត និងថ្នាក់ជាតិ។ តួនាទីរបស់ព្រះអង្គមានភាពស្មុគស្មាញ និងទូលំទូលាយ ដែលទាមទារនូវចំណេះដឹងជ្រៅជ្រះ ភាពជាអ្នកដឹកនាំ និងសីលធម៌ខ្ពស់។ ព្រះអង្គទទួលខុសត្រូវលើការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យពុទ្ធចក្រទាំងមូល តាមរយៈភារកិច្ចសំខាន់ៗក្នុងព្រះពុទ្ធសាសនាដូចជា។ ព្រះគ្រូសង្ឃរាជ ឬ សង្ឃាធិការ ទទួលបន្ទុកធានាថាព្រះសង្ឃគ្រប់រូបនៅក្នុងដែនសមត្ថកិច្ចរបស់ព្រះអង្គគោរពប្រតិបត្តិតាម ព្រះវិន័យបិដក យ៉ាងខ្ជាប់ខ្ជួន។ ព្រះអង្គមានសិទ្ធិអំណាចក្នុងការដោះស្រាយរាល់បញ្ហា ឬវិវាទដែលកើតមានឡើងក្នុងចំណោមព្រះសង្ឃ ដើម្បីរក្សាបាននូវភាពបរិសុទ្ធ និងសណ្ដាប់ធ្នាប់នៃគណៈសង្ឃ។ ព្រះអង្គលើកកម្ពស់ការសិក្សាព្រះធម៌វិន័យ និងការស្រាវជ្រាវក្នុងពុទ្ធសាសនា។ ព្រះអង្គដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការផ្សព្វផ្សាយព្រះធម៌ទៅកាន់សាធារណជន តាមរយៈការទេសនា ការបង្រៀន និងការបោះពុម្ពផ្សាយឯកសារធម៌។ ព្រះអង្គក៏មានតួនាទីក្នុងការអភិវឌ្ឍវត្តអារាមទាំងផ្នែកស្ថាបត្យកម្ម និងជាមជ្ឈមណ្ឌលអប់រំ។ ព្រះអង្គក៏យកចិត្តទុកដាក់បណ្ដុះបណ្ដាលព្រះសង្ឃជំនាន់ក្រោយឱ្យមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងបម្រើព្រះពុទ្ធសាសនា។ ព្រះគ្រូសង្ឃរាជ/សង្ឃាធិការ ដើរតួនាទីជាអ្នកតំណាងគណៈសង្ឃក្នុងការទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងស្ថាប័នដទៃទៀត។ ព្រះអង្គចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗដែលទាក់ទងនឹងសាសនា និងធានាបាននូវ ភាពសុខដុមរមនារវាងអាណាចក្រ និងពុទ្ធចក្រ។ ក្រៅពីកិច្ចការរដ្ឋបាល ព្រះអង្គក៏ជាទីប្រឹក្សា និងជាអ្នកណែនាំផ្លូវចិត្តសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទផងដែរ។ ព្រះអង្គតែងតែផ្ដល់ឱវាទអំពីការរស់នៅប្រកបដោយសីលធម៌ និងគុណធម៌ដល់ពុទ្ធបរិស័ទគ្រប់រូប។ សរុបមក ព្រះគ្រូសង្ឃរាជ/សង្ឃាធិការ គឺជាបុគ្គលដ៏សំខាន់ដែលទ្រទ្រង់សសរស្តម្ភព្រះពុទ្ធសាសនានៅកម្ពុជា ធានាឱ្យព្រះធម៌វិន័យនៅគង់វង្ស និងរីកចម្រើនដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។ អាចារ្យ ក៏ជាបុគ្គលសំខាន់ម្នាក់នៅក្នុងព្រះពុទ្ធសាសនារបស់ខ្មែរយើង។ ពួកគាត់ជា គ្រហស្ថ ប៉ុន្តែមាន ចំណេះដឹងជ្រៅជ្រះខាងព្រះធម៌ និងប្រពៃណីសាសនា។ អាចារ្យគឺជាស្ពានដ៏សំខាន់មួយរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ។ អាចារ្យមានតួនាទីយ៉ាងសំខាន់ក្នុងការ បន្តការផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ និងជាអ្នកសម្របសម្រួលក្នុងពិធីបុណ្យនានា។ អាចារ្យតែងតែត្រូវបានអញ្ជើញឱ្យជួយដឹកនាំរៀបចំពិធីបុណ្យផ្សេងៗ នៅតាមវត្តអារាម និងតាមគេហដ្ឋាន ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន ពិធីមង្គលការ ឬពិធីបុណ្យសពជាដើម។ ពួកគាត់ដឹងច្បាស់ពីលំដាប់លំដោយនៃពិធី និងរបៀបអនុវត្តឱ្យបានត្រឹមត្រូវតាមប្រពៃណី។ នៅក្នុងពិធីបុណ្យ អាចារ្យជួយ សូត្រធម៌ ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចពិធី ដើម្បីឧទ្ទិសកុសល ឬបង្កើនសិរីមង្គល។ ពេលខ្លះ អាចារ្យក៏អាចជួយ បកស្រាយធម៌ ឬពន្យល់អំពីអត្ថន័យនៃពិធីបុណ្យដល់ពុទ្ធបរិស័ទ ដើម្បីឱ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនកំពុងធ្វើ និងគោលបំណងពិតប្រាកដនៃពិធី។ អាចារ្យក៏ជាអ្នកណែនាំសម្រាប់ពុទ្ធបរិស័ទដែលមិនទាន់យល់ច្បាស់អំពីក្បួនច្បាប់សាសនា ឬរបៀបធ្វើបុណ្យទានឱ្យបានត្រឹមត្រូវ។ តួនាទីរបស់អាចារ្យមិនមែនត្រឹមតែជាអ្នកដឹកនាំពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ដើរតួជាអ្នករក្សានូវប្រពៃណី និងជំនឿពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។ ពួកគាត់គឺជាអ្នកដែលបានសិក្សាស្វែងយល់ជ្រៅជ្រះអំពីគម្ពីរធម៌ ប្រវត្តិសាស្ត្រសាសនា និងក្បួនច្បាប់នៃពិធីបុណ្យផ្សេងៗ។ វត្តមានរបស់អាចារ្យធ្វើឱ្យពិធីបុណ្យប្រព្រឹត្តទៅបានត្រឹមត្រូវតាមក្បួនខ្នាត និងមានអត្ថន័យកាន់តែជ្រាលជ្រៅ។ អាចារ្យជាទូទៅទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋក្នុងសហគមន៍ ហើយត្រូវបានគេចាត់ទុកជាអ្នកប្រាជ្ញផ្នែកសាសនាដែលអាចផ្ដល់ការប្រឹក្សា និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងជំនឿ និងប្រពៃណីបាន។ ពួកគាត់ជួយសម្រួលដល់ទំនាក់ទំនងរវាងពុទ្ធបរិស័ទ និងព្រះសង្ឃ ធ្វើឱ្យព្រះពុទ្ធសាសនាកាន់តែជ្រាបចូលទៅក្នុងជីវភាពរស់នៅរបស់ប្រជាជន។ សរុបមក អាចារ្យគឺជាឥស្សរជនសាសនាដែលមិនអាចខ្វះបានក្នុងសង្គមខ្មែរ ដោយពួកគាត់ជួយសម្រួល និងធានាថាពិធីបុណ្យសាសនាប្រព្រឹត្តទៅបានរលូន និងត្រឹមត្រូវតាមក្បួនខ្នាតប្រពៃណី។ អ្នកការពារវត្ត ឬត្រូវបានគេស្គាល់ជាទូទៅថា កូនសិស្សលោក គឺជាបុគ្គល ភាគច្រើនជាក្មេងប្រុស ឬបុរស ដែលរស់នៅក្នុងវត្តអារាម។ ពួកគាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់វត្ត និងជាផ្នែកមួយនៃការបន្តពូជធម៌។ ជាញឹកញាប់ កូនសិស្សលោកអាចជាអ្នកខ្វះខាតផ្ទះសម្បែង គ្មានទីពឹង ហើយត្រូវបាន ព្រះសង្ឃទទួលចិញ្ចឹមបីបាច់ ផ្តល់ជម្រក អាហារ និងឱកាសសិក្សារៀនសូត្រ។ នេះជាទង្វើដ៏សប្បុរសធម៌របស់ព្រះសង្ឃដែលជួយដល់កុមារ ឬបុរសដែលជួបការលំបាកក្នុងសង្គម។ ក្រៅពីការរៀនសូត្រចំណេះដឹងទូទៅ ពួកគាត់មានតួនាទីសំខាន់ក្នុងការ ថែរក្សា និងផ្សព្វផ្សាយព្រះធម៌ តាមរយៈការអនុវត្តជាក់ស្ដែង។ ពួកគាត់ជួយសំអាតវត្ត រៀបចំគ្រឿងឆាន់សម្រាប់ព្រះសង្ឃ ស្រោចទឹកដំណាំក្នុងវត្ត និងបំពេញកិច្ចការងារផ្សេងៗទៀតដើម្បីឱ្យវត្តមានសណ្ដាប់ធ្នាប់ល្អ។ ការរស់នៅក្បែរព្រះសង្ឃផ្តល់ឱកាសឱ្យពួកគាត់បានស្តាប់ធម៌ទេសនា និងរៀនសូត្រព្រះធម៌វិន័យដោយផ្ទាល់ពីព្រះសង្ឃ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍខ្លួនផ្នែកសីលធម៌ និងបញ្ញា។ ជាទូទៅពួកគាត់ក៏ជាអ្នកបម្រើព្រះសង្ឃផ្ទាល់ ជួយសម្រួលកិច្ចការប្រចាំថ្ងៃរបស់ព្រះសង្ឃ ដូចជាទៅនិមន្តបិណ្ឌបាតជាមួយព្រះសង្ឃជាដើម។ សម្រាប់តួនាទីរបស់កូនសិស្សលោកមានតម្លៃជាច្រើនទាំងក្នុងបរិបទសាសនានិងសង្គម ដែលយើងឃើញមានដូចខាងក្រោម។ កូនសិស្សលោកជាអ្នកដែលទទួលបានការអប់រំដោយផ្ទាល់ពីវត្តអារាម ទាំងចំណេះដឹងទូទៅ និងចំណេះដឹងព្រះធម៌។ ពួកគេជាធនធានមនុស្សដ៏មានសក្ដានុពល ដែលអាចក្លាយជាព្រះសង្ឃ អ្នកបួស ឬគ្រហស្ថដែលមានសីលធម៌ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម។ វត្តអារាមជាច្រើនពឹងផ្អែកលើកម្លាំងពលកម្ម និងការយកចិត្តទុកដាក់ពីកូនសិស្សលោក ដើម្បីរក្សាបាននូវដំណើរការធម្មតា។ វត្តមានរបស់ពួកគេជួយធានាថា កិច្ចការសាសនា និងការថែរក្សាទីសក្ការបូជាក្នុងទីវត្តអារាម។ ក្នុងចំណោមពួកគេ អាចមានអ្នកដែលបួសជាព្រះសង្ឃបន្ត ហើយក្លាយជាឥស្សរជនសាសនាដ៏សំខាន់ផងដែរ ដែលធានាបាននូវការបន្តនូវអ្នកប្រតិបត្តិធម៌ខាងពុទ្ធសាសនាផងដែរ។ ការទទួលយកកូនសិស្សលោកមករស់នៅ និងផ្ដល់ការអប់រំបង្ហាញពីក្ដីមេត្តាធម៌របស់ព្រះសង្ឃ និងសហគមន៍វត្ត ដែលជាផ្នែកមួយនៃតម្លៃមនុស្សធម៌ក្នុងព្រះពុទ្ធសាសនា។ សរុបមក អ្នកការពារវត្ត ឬកូនសិស្សលោក មិនត្រឹមតែជាអ្នកជួយការងារវត្តប៉ុណ្ណោះទេ តែពួកគាត់ក៏ជាផ្នែកមួយនៃប្រព័ន្ធអប់រំសាសនាដែលជួយបណ្ដុះធនធានមនុស្សសម្រាប់អនាគត និងធានាឱ្យព្រះពុទ្ធសាសនានៅតែរស់រវើកក្នុងសង្គមខ្មែរ។